សម្រាប់ញាំល្ហុងជាមួយនំបញ្ចុក ក៏ជាមុខម្ហូបមួយមុខទៀតដែលប្រើប្រាស់ល្ហុងខ្ចី តែមានរសជាតិប្លែកពីបុកល្ហុងបន្តិច។ ញាំល្ហុងមានរសជាតិជូរអែម ស្រាល មិនសូវហិរខ្លាំងពេក ហើយញ៉ាំជាមួយនំបញ្ចុកទន់ៗ ធ្វើឲ្យកាន់តែឆ្ងាញ់ប្លែកមាត់។ មុខម្ហូបនេះក៏អាចចាត់ទុកថាជាអាហារសម្រន់សម្រាប់ញាំលេង ឬអាហារថ្ងៃត្រង់ក៏បាន។ គ្រឿងផ្សំវិញមានដូចជា ល្ហុងខ្ចី នំបញ្ចុក បង្គាក្រៀម សណ្ដែកដីលីង ការ៉ុត ខ្ទឹមស ម្ទេសស្រស់ ស្លឹកជីរណាឬជីនាងវង ទឹកត្រី ស្ករស ក្រូចឆ្មារ និងទឹកស្អាត។ ចំណែកវិធីធ្វើយើងត្រូវ ចិតសម្បកល្ហុង លាងទឹកឲ្យស្អាត រួចប្រើកាំបិតឈូសឲ្យចេញជាសរសៃវែងៗ។ ជំហានបន្ទាប់ត្រូវដាក់ត្រាំល្ហុងក្នុងទឹកត្រជាក់ ឬទឹកកករយៈពេល ១០-១៥ នាទី ដើម្បីឲ្យល្ហុងស្រួយល្អ រួចស្រង់ទុកឲ្យស្រស់ទឹក។ បន្ទាប់មកទៀតលាងការ៉ុត ចិតសំបក រួចហាន់ជាសរសៃ លាងស្លឹកជីរណា ឬជីនាងវងហាន់ជាកង់ៗល្មម បុកសណ្ដែកដី និងដាក់ត្រាំបង្គាក្រៀមឲ្យទន់ ។ ក្រោយមកលាយទឹកត្រី ស្ករស ប៊ីចេង ទឹកក្រូចឆ្មារ ទឹកស្អាត ខ្ទឹមសចិញ្ច្រាំ និងម្ទេសចិញ្ច្រាំចូលគ្នារួចកូរឲ្យសព្វរហូតដល់ស្កររលាយ ភ្លក់មើលរសជាតិតាមចំណូលចិត្ត។ ចុងក្រោយ ដាក់សរសៃល្ហុងចូលក្នុងចានធំមួយ ដាក់បង្គាក្រៀម សណ្ដែកដីលីង ការ៉ុតចូល និងចាក់ទឹកត្រីញាំដែលបានលាយរួចចូល។ ហើយដាក់នំបញ្ចុកចូល ភ្លក់មើលរសជាតិម្ដងទៀត បើខ្វះរសជាតិអ្វីអាចថែមបានតាមក្រោយ។